ការពង្រីកវិសាលភាពនៃទីក្រុងភ្នំពេញ និងបណ្ដាទីក្រុងធំៗដូចជាសៀមរាប និងព្រះសីហនុ គឺជាសញ្ញាណនៃការផ្លាស់ប្តូររចនាសម្ព័ន្ធសង្គមពីកសិកម្មទៅជាឧស្សាហកម្ម និងសេវាកម្ម។ លំហូរនៃប្រជាជនពីតំបន់ជនបទមករកការងារធ្វើ និងការសិក្សានៅក្នុងទីក្រុង បានបង្កើតឱ្យមានតម្រូវការខ្ពស់លើលំនៅឋាន សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ការកកើតឡើងនៃបុរី និងខុនដូទំនើបៗនៅតាមជាយក្រុង ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់ប្រជាជនដែលចង់បានការរស់នៅបែបស៊ីវិល័យ សុវត្ថិភាព និងមានផាសុកភាព។ នគរូបនីយកម្មបាននាំមកនូវការអភិវឌ្ឍផ្លូវថ្នល់ ស្ពានអាកាស និងប្រព័ន្ធបង្ហូរទឹក ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដោះដូរទំនិញឱ្យមានភាពរហ័សទាន់ចិត្ត។ ការកើនឡើងនៃដង់ស៊ីតេប្រជាជនក្នុងទីក្រុង បានបង្កើតឱ្យមានទីផ្សារថ្មីៗសម្រាប់អាជីវកម្មលក់រាយ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តគ្រប់ប្រភេទ។ អ្នកប្រើប្រាស់នាសម័យកាលនេះ មានទំនោរខ្ពស់ក្នុងការប្រើប្រាស់បណ្ដាញសង្គមដូចជា TikTok និង Facebook ដើម្បីស្វែងរកព័ត៌មានផលិតផល និងការកម្សាន្តមុននឹងសម្រេចចិត្តទិញ។ ការផ្លាស់ប្តូរពីការទិញទំនិញនៅផ្សារបែបប្រពៃណី មកជាការបញ្ជាទិញតាមកម្មវិធីទូរស័ព្ទ គឺជាសញ្ញាណនៃភាពវៃឆ្លាតផ្នែកបច្ចេកវិទ្យារបស់អ្នកប្រើប្រាស់ខ្មែរ។ ឥរិយាបថនៃការចាយវាយបានប្រែប្រួលពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ មកជាការស្កែន QR Code ដែលផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងភាពទំនើប។ អតិថិជនបច្ចុប្បន្នឱ្យតម្លៃខ្ពស់លើ "បទពិសោធន៍សេវាកម្ម" និង "ភាពរហ័សទាន់ចិត្ត" ជាជាងត្រឹមតែគុណភាពផលិតផលតែមួយមុខ។ និន្នាការនៃការបរិភោគអាហារនៅខាងក្រៅ និងការកម្មង់អាហារតាមសេវាដឹកជញ្ជូន បានក្លាយជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងក្រុង។ ការកើនឡើងនៃស្រទាប់វណ្ណៈកណ្ដាលបានជម្រុញឱ្យមានតម្រូវការលើទំនិញម៉ាកល្បីៗ និងផលិតផលដែលមានគុណភាពស្ដង់ដារអន្តរជាតិ។ អ្នកប្រើប្រាស់វ័យក្មេងចាប់ផ្ដើមឱ្យតម្លៃលើ "និរន្តរភាព" និង "ផលិតផលបៃតង" ដែលឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្បាស់អំពីបរិស្ថាន។ ការកើនឡើងនៃចំណូលប្រចាំគ្រួសារ បានធ្វើឱ្យប្រជាជនមានលទ្ធភាពចំណាយកាន់តែច្រើនលើការថែទាំសុខភាព សម្រស់ និងការអប់រំកូនៗនៅសាលាអន្តរជាតិ។ រសនិយមនៃការផឹកកាហ្វេនៅតាមហាងដែលមានការដេគ័រស្អាតៗ មិនត្រឹមតែដើម្បីរសជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីកន្លែងធ្វើការងារ និងការជួបជុំបែបសង្គម។ ការធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស បានក្លាយជាតម្រូវការចាំបាច់សម្រាប់អ្នកទីក្រុងដើម្បីកាត់បន្ថយសម្ពាធពីការងារ។ ផ្សារទំនើបខ្នាតធំ បានក្លាយជាមជ្ឈមណ្ឌលនៃការរស់នៅ ដែលរួមបញ្ចូលទាំងការទិញទំនិញ ការកម្សាន្ត និងការញ៉ាំអាហារក្នុងកន្លែងតែមួយ។ ការកើនឡើងនៃហាងទំនិញងាយស្រួល ២៤ ម៉ោង នៅតាមសហគមន៍ ឆ្លើយតបទៅនឹងរបៀបរស់នៅដ៏មមាញឹករបស់អ្នកទីក្រុង។ អាជីវកម្មលក់រាយតាមអនឡាញ កំពុងបង្ខំឱ្យហាងរូបវន្តត្រូវកែប្រែយុទ្ធសាស្ត្រលក់ ដើម្បីអាចប្រកួតប្រជែងបានក្នុងទីផ្សារឌីជីថល។ ការប្រើប្រាស់ទិន្នន័យអតិថិជន ដើម្បីផ្ដល់នូវការផ្សព្វផ្សាយចំគោលដៅ គឺជាវិធីសាស្ត្រថ្មីដែលអាជីវកម្មខ្មែរកំពុងចាប់ផ្ដើមអនុវត្ត។ ទំនោរនៃការទិញទំនិញជាកញ្ចប់ ឬការទិញតាមរយៈការឡាយវីដេអូ បានបង្កើតនូវបទពិសោធន៍ទិញទំនិញបែបថ្មីដែលមានអន្តរកម្មខ្ពស់។ ការផ្លាស់ប្តូរពីការរស់នៅជួបជុំគ្រួសារធំ មកជាគ្រួសារតូច នៅក្នុងខុនដូ ឬផ្ទះល្វែង បង្ហាញពីការចង់បានឯកជនភាព និងភាពឯករាជ្យ។ តម្រូវការលើ "ផ្ទះឆ្លាតវៃ" ដែលបំពាក់ដោយបច្ចេកវិទ្យាបញ្ជាតាមទូរស័ព្ទ កំពុងមានការកើនឡើងក្នុងចំណោមអ្នកមានចំណូលខ្ពស់។ ការរស់នៅក្បែរកន្លែងធ្វើការ សាលារៀន និងមន្ទីរពេទ្យ គឺជាកត្តាចម្បងក្នុងការសម្រេចចិត្តជ្រើសរើសទីតាំងលំនៅឋាន។ និន្នាការនៃការតុបតែងផ្ទះតាមបែប Minimalist ឬបែបទំនើប បង្ហាញពីការផ្លាស់ប្តូររសនិយមសិល្បៈនៃការរស់នៅរបស់យុវជនជំនាន់ក្រោយ។ ការយកចិត្តទុកដាក់លើ "តំបន់បៃតង" និង "កន្លែងហាត់ប្រាណ" នៅក្នុងគម្រោងលំនៅឋាន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើសុខុមាលភាព។ ការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថានក្នុងទីក្រុង គឺជាបញ្ហាប្រឈមដែលបង្កើតឱ្យមានឱកាសសម្រាប់អាជីវកម្មដឹកជញ្ជូនសាធារណៈ និងថាមពលស្អាត។ គម្លាតរវាងការអភិវឌ្ឍទីក្រុង និងតំបន់ជនបទ ទាមទារឱ្យមានគោលនយោបាយនគរូបនីយកម្មដែលប្រកបដោយបរិយាបន្ន។ តម្រូវការលើកម្លាំងពលកម្មជំនាញក្នុងទីក្រុង បង្កើតឱ្យមានឱកាសសម្រាប់អាជីវកម្មបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអប់រំកម្រិតខ្ពស់។ ការកើនឡើងនៃតម្លៃដីធ្លី និងផ្ទះសម្បែង ជាបញ្ហាសម្រាប់អ្នកមានចំណូលទាប ប៉ុន្តែជាឱកាសសម្រាប់អ្នកវិនិយោគអចលនទ្រព្យ។ នគរូបនីយកម្មឌីជីថល គឺជាទិសដៅអនាគតដែលនឹងធ្វើឱ្យទីក្រុងកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។ ការហូរចូលនៃវប្បធម៌បរទេសតាមរយៈភាពយន្ត តន្ត្រី និងអាហារ បានធ្វើឱ្យអ្នកប្រើប្រាស់ខ្មែរមានភាពងាយស្រួលក្នុងការទទួលយករបស់ថ្មីៗ។ និន្នាការនៃការប្រើប្រាស់ផលិតផល "Made in Cambodia" ដែលមានគុណភាពខ្ពស់ កំពុងកើនឡើងវិញក្នុងន័យមោទនភាពជាតិ។ ការយល់ដឹងពីសិទ្ធិអ្នកប្រើប្រាស់ និងការទាមទារនូវតម្លាភាពពីសំណាក់ក្រុមហ៊ុន គឺជាសញ្ញានៃភាពចាស់ទុំរបស់អ្នកប្រើប្រាស់។ ការប្រើប្រាស់ "Influencers" ដើម្បីជម្រុញការលក់ បានក្លាយជាយុទ្ធសាស្ត្រទីផ្សារដ៏មានឥទ្ធិពលជាងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍បែបបុរាណ។ អ្នកប្រើប្រាស់កាន់តែមានការប្រុងប្រយ័ត្នលើ "សុវត្ថិភាពចំណីអាហារ" និងការប្រើប្រាស់សារធាតុគីមីក្នុងផលិតផលប្រចាំថ្ងៃ។ ការឱ្យតម្លៃលើ "តុល្យភាពការងារ និងជីវិត" ជម្រុញឱ្យមានការចំណាយលើការកម្សាន្ត និងការសម្រាកកាយកាន់តែច្រើន។ ការផ្លាស់ប្តូរតួនាទីរបស់ស្ត្រីក្នុងសង្គម ដែលងាកមកធ្វើការងារអាជីពកាន់តែច្រើន បានបង្កើនអំណាចទិញ និងតម្រូវការលើសេវាកម្មសម្រួលការងារផ្ទះ។ ការជឿទុកចិត្តលើការទិញទំនិញតាមរយៈ " (Reviews)" ពីអ្នកប្រើប្រាស់ពិតប្រាកដ ជាជាងការជឿលើពាក្យស្លោករបស់ក្រុមហ៊ុន។ និន្នាការនៃការធ្វើការងារពីផ្ទះ បានផ្លាស់ប្តូរតម្រូវការលើឧបករណ៍បច្ចេកវិទ្យា និងគ្រឿងសង្ហារឹមការិយាល័យក្នុងផ្ទះ។ សេចក្ដីស្រឡាញ់ចំពោះ "សត្វចិញ្ចឹម" ដូចជាកូនបង្កើត បានបង្កើតឱ្យមានទីផ្សារថ្មីសម្រាប់សេវាកម្មថែទាំ និងចំណីសត្វលំដាប់ខ្ពស់។ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីកក់កន្លែងចតឡាន តុអាហារ ឬសំបុត្រកុន ជួយកាត់បន្ថយពេលវេលារង់ចាំ និងបង្កើនប្រសិទ្ធភាពការងារ។ សេដ្ឋកិច្ចចែករំលែក ដូចជាការជួលខុនដូរយៈពេលខ្លី ឬការប្រើប្រាស់កង់សាធារណៈ កំពុងចាប់ផ្ដើមមានរូបរាង។ ការវិនិយោគលើ "ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ" ជួយឱ្យក្រុមហ៊ុនយល់ដឹងពីលំហូរនៃមនុស្ស និងការផ្លាស់ប្តូរតម្រូវការទីផ្សារតាមតំបន់។ ការអប់រំតាមអនឡាញ បានក្លាយជាជម្រើសថ្មីសម្រាប់អ្នកទីក្រុងដែលចង់បង្កើនចំណេះដឹងដោយមិនចាំបាច់ធ្វើដំណើរ។ នគរូបនីយកម្ម និងការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់នៅកម្ពុជា គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃសេដ្ឋកិច្ចជាតិ។ សមត្ថភាពក្នុងការបត់បែនតាមតម្រូវការថ្មីៗរបស់អ្នកប្រើប្រាស់ គឺជាគន្លឹះជោគជ័យសម្រាប់អាជីវកម្មក្នុងយុគសម័យទំនើប។ ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការការពារបរិស្ថាន នឹងក្លាយជាប្រធានបទស្នូលនៃជីវិតអ្នកទីក្រុងនាពេលអនាគត។ កម្ពុជានឹងបន្តវិវត្តខ្លួនទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលក្នុងតំបន់អាស៊ាន តាមរយៈការធ្វើទំនើបកម្មនេះ។ នគរូបនីយកម្មមិនត្រឹមតែជាការសាងសង់អគារខ្ពស់ៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងគុណភាពជីវិត និងឱកាសថ្មីៗសម្រាប់ប្រជាជនគ្រប់រូប។ ឥរិយាបថនៃការសន្សំសំចៃតាមរយៈការប្រើប្រាស់ "កម្មវិធីប័ណ្ណបញ្ចុះតម្លៃ" និង "កម្មវិធីសន្សំពិន្ទុ" កំពុងមានប្រជាប្រិយភាពខ្លាំង។ អ្នកប្រើប្រាស់ខ្មែរកាន់តែមានភាពវៃឆ្លាតក្នុងការប្រៀបធៀបតម្លៃផលិតផលរវាងហាងរូបវន្ត និងហាងអនឡាញមុននឹងទិញ។ និន្នាការនៃការប្រើប្រាស់ "ម៉ូតូអគ្គិសនី" ដើម្បីកាត់បន្ថយចំណាយលើសាំង កំពុងចាប់ផ្ដើមរីករាលដាលក្នុងចំណោមអ្នកដឹកជញ្ជូន។ ការយកចិត្តទុកដាក់លើ "សុខភាពផ្លូវចិត្ត" នាំឱ្យមានការកើនឡើងនៃសេវាកម្មប្រឹក្សាយោបល់ និងសកម្មភាពលំហែកាយបែបយូហ្គា។ ម្ចាស់អាជីវកម្មត្រូវតែមាន "វត្តមានលើអ៊ីនធឺណិត" ជាដាច់ខាត បើមិនដូច្នោះទេនឹងត្រូវបាត់បង់ឱកាសទីផ្សារជាងពាក់កណ្ដាល។ ការប្រើប្រាស់ "ការវេចខ្ចប់ប្រកបដោយសោភ័ណភាព" គឺជាកត្តាជម្រុញឱ្យអតិថិជនចង់ថតរូបបង្ហោះលើបណ្ដាញសង្គម ដែលជាការផ្សព្វផ្សាយដោយឥតគិតថ្លៃ។ នគរូបនីយកម្មនាំឱ្យមានការប្រកួតប្រជែងខ្លាំងលើ "ការផ្ដល់សេវាកម្មដឹកជញ្ជូនឱ្យបានលឿនបំផុត" ។ ការអភិវឌ្ឍ "សហគមន៍ឆ្លាតវៃ" ជួយឱ្យអ្នកជិតខាងអាចទាក់ទងគ្នា និងជួយគ្នាបានយ៉ាងលឿនតាមរយៈ App ។ នគរូបនីយកម្មនាំមកនូវ "ភាពចម្រុះនៃអាហារអន្តរជាតិ" ដែលធ្វើឱ្យទីក្រុងភ្នំពេញក្លាយជាកន្លែងសោយសុខនៃរសជាតិពិភពលោក។ ការប្រើប្រាស់ "ថាមពលសូឡាលើដំបូលផ្ទះ" ក្នុងក្រុង កំពុងក្លាយជាមោទនភាពនៃម្ចាស់ផ្ទះសម័យថ្មី។ អ្នកប្រើប្រាស់កាន់តែមាន "ចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ក្នុងការវិនិយោគ។ ការបង្រួបបង្រួមនៃ "បច្ចេកវិទ្យា និងវប្បធម៌" គឺជាអត្តសញ្ញាណថ្មីនៃទីក្រុងភ្នំពេញ។ នៅពេលទីក្រុងរីកធំ មនុស្សកាន់តែមានភាពមមាញឹក ធ្វើឱ្យពួកគាត់បោះបង់ទម្លាប់ដើរផ្សាររៀងរាល់ព្រឹក ហើយងាកមកទិញទំនិញម្ដងក្នុងមួយសប្ដាហ៍នៅតាម Supermarkets (ដូចជា Lucky ឬ Chip Mong) ឬកម្មវិធី Grab/Foodpanda ជំនួសវិញ។ ឥរិយាបថនេះបានបង្កើតឱ្យមានតម្រូវការខ្ពស់លើ "អាហារវេចខ្ចប់ស្រាប់" និងផលិតផលដែលមានអនាម័យខ្ពស់។ នគរូបនីយកម្មបានផ្លាស់ប្តូរផ្ទះបែបបុរាណ ផ្ទះល្វែងបើកចំហរ មកជាការរស់នៅក្នុង Condos ឬប្លុកបុរី ដែលមានរបងជិតៗ។ នេះធ្វើឱ្យឥរិយាបថអ្នកប្រើប្រាស់ងាកមកផ្ដោតលើការទិញ "គ្រឿងសង្ហារឹមសន្សំសំចៃទីកន្លែង" និងសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ព្រោះពួកគាត់ចង់បានភាពឯកជន និងផាសុកភាព។ ការរស់នៅក្នុងទីក្រុងដែលមានចរាចរណ៍មមាញឹក ធ្វើឱ្យមនុស្សមិនចង់ចំណាយពេលទៅដកលុយនៅទូ ATM ឬកាន់សាច់ប្រាក់ច្រើនដែលខ្លាចបាត់បង់។ នេះជាមូលហេតុដែល KHQR រីកដុះដាលខ្លាំងបំផុតនៅតាមទីក្រុង ព្រោះវាផ្ដល់នូវភាពរហ័សទាន់ចិត្តចំពេលដែលមនុស្សកំពុងប្រញាប់ប្រញាល់។ នៅតាមទីក្រុង ផ្ទះលែងគ្រាន់តែជាកន្លែងរស់នៅ តែហាងកាហ្វេបានក្លាយជា "ការិយាល័យទី២"។ អ្នកប្រើប្រាស់សុខចិត្តចំណាយ ៣-៤ ដុល្លារលើកាហ្វេមួយកែវ ដើម្បីទទួលបានអ៊ីនធឺណិត និងបរិយាកាសធ្វើការងារ ដែលនេះជាការផ្លាស់ប្តូរទម្លាប់ចាយវាយពីការសន្សំសំចៃ មកជាការទិញ "បរិយាកាស និងសេវាកម្ម"។ ការរស់នៅក្នុងទីក្រុងដែលមានផ្សែងពុល និងសម្ពាធការងារខ្លាំង ធ្វើឱ្យអ្នកប្រើប្រាស់ខ្មែរងាកមកចំណាយលុយលើ Gym, អាហារ Organic និងសេវាកម្មថែរក្សាស្បែកកាន់តែច្រើន ដែលកាលពីមុន មិនមែនជាអាទិភាពនោះទេ។ នៅក្នុងទីក្រុងដែលមានការប្រកួតប្រជែងខ្ពស់ អ្នកប្រើប្រាស់ខ្មែរ (ជាពិសេសយុវជនវ័យកណ្ដាល) មិនគ្រាន់តែទិញផលិតផលសម្រាប់តែគុណប្រយោជន៍របស់វាឡើយ។ ឥរិយាបថនេះបានងាកទៅរកការប្រើប្រាស់ទំនិញដើម្បីបង្ហាញពី ឋានៈសង្គម និងភាពជោគជ័យ។ ឧទាហរណ៍៖ ការប្រើប្រាស់ទូរស័ព្ទ iPhone ស៊េរីចុងក្រោយ ឬការជិះរថយន្តទំនើបៗ មិនមែនគ្រាន់តែសម្រាប់ទំនាក់ទំនង ឬការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាជា "ភាសាសង្គម" មួយនៅក្នុងទីក្រុង។ នគរូបនីយកម្មបានបម្លែងទីក្រុងភ្នំពេញឱ្យទៅជាទីក្រុងដែល "មិនចេះដេកលក់"។ កាលពីមុន មនុស្សឈប់ចាយវាយបន្ទាប់ពីម៉ោង ៨ យប់ ប៉ុន្តែបច្ចុប្បន្ន ចរន្តសាច់ប្រាក់នៅពេលយប់មានទំហំធំធេង។ ការកើនឡើងនៃហាងអាហារ ២៤ ម៉ោង, ក្លឹបហាត់ប្រាណដែលបើកដល់យប់ជ្រៅ, និងការទិញទំនិញតាមអនឡាញនៅចន្លោះម៉ោង ៩ យប់ ដល់ម៉ោង ១២ យប់។ នេះបង្ខំឱ្យអាជីវកម្មត្រូវផ្លាស់ប្តូរម៉ោងបម្រើសេវាកម្មឱ្យស្របតាមទម្លាប់ថ្មីនេះ។ នៅតាមតំបន់ជនបទ មនុស្សមានទម្លាប់សន្សំប្រាក់សុទ្ធ ឬទិញមាសទុក។ ប៉ុន្តែនៅក្នុងទីក្រុង ឥរិយាបថបានងាកមកប្រើប្រាស់ "ប្រព័ន្ធឥណទាន និងការបង់រំលស់" យ៉ាងខ្លាំង។ អ្នកប្រើប្រាស់ក្នុងក្រុងហ៊ានចំណាយលើសម្ភារៈប្រើប្រាស់ ផ្ទះសម្បែង និងរថយន្ត តាមរយៈការជំពាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នេះបង្ហាញពីទំនុកចិត្តលើចំណូលនាពេលអនាគត និងការចង់បានភាពស៊ីវិល័យភ្លាមៗដោយមិនរង់ចាំការសន្សំ។ ដោយសារការរស់នៅក្នុងទីក្រុងមានសម្ពាធពេលវេលាខ្លាំង មនុស្សសុខចិត្តចំណាយលុយដើម្បី "ទិញពេលវេលា" មកវិញ។ សេវាកម្មបោកអ៊ុត សេវាកម្មសម្អាតផ្ទះតាម App, និងសេវាកម្មមើលថែក្មេង ឬមនុស្សចាស់។ អ្នកប្រើប្រាស់លែងចង់ធ្វើការងារផ្ទះដោយខ្លួនឯងដូចមុនទៀតហើយ ព្រោះពួកគាត់ផ្ដោតលើការរកចំណូលក្នុងអាជីព។ កាលនៅតាមខេត្ត មនុស្សមិនសូវខ្វល់ពីប្រភពអាហារទេ ព្រោះពួកគេដឹងថាវាដាំដុះនៅក្បែរផ្ទះ ប៉ុន្តែអ្នកទីក្រុងមានការភ័យខ្លាចចំពោះ "អាហារគីមី"។ អតិថិជនសុខចិត្តបង់ថ្លៃខ្ពស់ជាងមុន ២ ទៅ ៣ ដង ដើម្បីទិញបន្លែដែលបិទស្លាក "Organic" ឬសាច់ដែលមានការត្រួតពិនិត្យត្រឹមត្រូវ។ ភាពជឿជាក់លើ "ម៉ាកយីហោ" បានក្លាយជាកត្តាសម្រេចចិត្តធំជាងតម្លៃ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ពេលវេលានឹងក្លាយជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតសម្រាប់អ្នកទីក្រុងភ្នំពេញ ដែលជម្រុញឱ្យមានការកើនឡើងនៃអាជីវកម្ម "Hyper-local delivery" ដែលធានាការដឹកជញ្ជូនទំនិញដល់ដៃអតិថិជនក្នុងរយៈពេលតិចជាង ១៥ នាទី។ ឥរិយាបថនៃការធ្វើម្ហូបញ៉ាំនៅផ្ទះនឹងវិវត្តទៅជាការទិញ "ឈុតគ្រឿងផ្សំដែលហាន់រួចជាស្រេច" ដែលអនុញ្ញាតឱ្យអ្នកទីក្រុងដ៏មមាញឹកអាចចម្អិនអាហារស្រស់ៗដោយចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។ ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបញ្ជាទិញទំនិញប្រចាំថ្ងៃដោយស្វ័យប្រវត្តិនឹងក្លាយជាទម្លាប់ថ្មី ដែលជួយឱ្យអ្នកប្រើប្រាស់មិនចាំបាច់ចំណាយពេលគិតថាត្រូវទិញអ្វីខ្លះសម្រាប់បំពេញទូទឹកកករបស់ពួកគេឡើយ។ អ្នកប្រើប្រាស់ខ្មែរជំនាន់ក្រោយនឹងលែងផ្ដោតតែលើ "តម្លៃថោក" ទៀតហើយ ប៉ុន្តែពួកគេនឹងចាប់ផ្ដើមសួររក "ប្រភពដើមនៃផលិតផល" និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនចំពោះបរិស្ថាន មុននឹងសម្រេចចិត្តទិញ។ និន្នាការនៃការប្រើប្រាស់ "ម៉ូដសម្លៀកបំពាក់ចាស់ៗ ឬជជុះលំដាប់ខ្ពស់" នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុង ដើម្បីបង្ហាញពីអត្តសញ្ញាណនៃអ្នករស់នៅបែបសម័យថ្មីដែលស្រឡាញ់ភពផែនដី។ អាជីវកម្មដែលមិនមានគោលការណ៍ "គ្មានប្លាស្ទិក" ឬមិនមានការវេចខ្ចប់បែបធម្មជាតិនឹងប្រឈមមុខនឹងការបោះបង់ចោលពីសំណាក់អតិថិជនក្នុងក្រុង ដែលកាន់តែមានការយល់ដឹងខ្ពស់លើបញ្ហាសុខភាព និងបរិស្ថាន។ ការផ្លាស់ប្តូរពីការរស់នៅផ្ទះល្វែងមកជាខុនដូ នឹងជម្រុញឱ្យមានឥរិយាបថ "សេដ្ឋកិច្ចចែករំលែក" ដូចជាការជួលឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថ្លៃ ឬការប្រើប្រាស់រថយន្តរួមគ្នា ក្នុងចំណោមអ្នករស់នៅក្នុងអាគារជាមួយគ្នា។ អ្នកប្រើប្រាស់នឹងផ្ដល់តម្លៃខ្លាំងលើ "សុវត្ថិភាពឌីជីថល" នៅក្នុងលំនៅឋាន ដែលធ្វើឱ្យឧបករណ៍ផ្ទះឆ្លាតវៃ ក្លាយជាទំនិញដែលលក់ដាច់បំផុតសម្រាប់អ្នកដែលមានគ្រួសារតូចៗក្នុងទីក្រុង។ ឥរិយាបថនៃការកម្សាន្តនឹងងាកចេញពីការទៅផ្សារទំនើបដែលមានមនុស្សអ៊ូអរ មកជាការស្វែងរក "លំហបៃតងឯកជន" ឬការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងក្នុងខេត្តដែលនៅក្បែរទីក្រុងក្នុងរយៈពេលខ្លីៗ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ កម្ពុជានឹងឈានដល់ចំណុចកំពូលនៃ "សង្គមគ្មានក្រដាសប្រាក់" ដែលសូម្បីតែការធ្វើបុណ្យ ឬការផ្ដល់លុយបំណាច់ក៏ត្រូវបានធ្វើឡើងតាមរយៈការស្កែន QR កូដ ដែលមានភាពងាយស្រួល និងមានតម្លាភាព។ ឥរិយាបថនៃការសន្សំសំចៃនឹងប្រែប្រួលពីការទុកលុយក្នុងកូនជ្រូក មកជាការប្រើប្រាស់ "កម្មវិធីវិនិយោគខ្នាតតូច" ដែលអនុញ្ញាតឱ្យយុវជនអាចវិនិយោគលើទីផ្សារភាគហ៊ុន ឬអចលនទ្រព្យដោយប្រើប្រាស់លុយត្រឹមតែ ១ ដុល្លារ។ សរុបមក នគរូបនីយកម្មនៅកម្ពុជានឹងបង្កើតឱ្យមានអ្នកប្រើប្រាស់ប្រភេទថ្មី ដែលមាន "ចំណេះដឹងខ្ពស់ ត្រូវការភាពរហ័ស និងឱ្យតម្លៃលើគុណភាពជីវិត" លើសពីទ្រព្យសម្បត្តិសម្ភារៈ។ អាជីវកម្មណាដែលមិនអាចកែប្រែខ្លួនឱ្យទាន់នឹង "ល្បឿននៃជីវិតទីក្រុង" និង "ភាពវៃឆ្លាតនៃបច្ចេកវិទ្យា" របស់អតិថិជនខ្មែរ នឹងត្រូវបាត់បង់ចំណែកទីផ្សារយ៉ាងឆាប់រហ័សនាពេលអនាគតដ៏ខ្លីខាងមុខ។ មាគ៌ានៃការផ្លាស់ប្តូរនេះ គឺជាសញ្ញាណនៃវឌ្ឍនភាពដែលនឹងធ្វើឱ្យទីផ្សារកម្ពុជាមានភាពទាក់ទាញ និងមានសក្ដានុពលប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ានទាំងមូល។